ទោះបីជាប្រទេសកម្ពុជាមិនស្ថិតនៅចំគន្លងផ្លូវកណ្ដាលនៃព្យុះទីហ្វុងដ៏កាចសាហាវ ដែលបោកបក់មកពីមហាសមុទ្រប៉ាស៊ីហ្វិកដូចបណ្ដាប្រទេសជិតខាងក៏ដោយ។ ប៉ុន្តែឥទ្ធិពលនៃ ព្យុះវិលត្រឡប់តំបន់ក្ដៅ នៅតែជាហានិភ័យដ៏ធំ និងជាកង្វល់សន្តិសុខសុវត្ថិភាពដែលមិនអាចមើលរំលងបានឡើយ។ ជាទូទៅ នៅពេលដែលព្យុះកាចសាហាវបក់កាត់ប្រទេសវៀតណាម រួចចូលមកដល់ដីគោកនៃប្រទេសកម្ពុជា កម្លាំងខ្យល់របស់វាអាចនឹងថយចុះមកត្រឹមជាវិសម្ពាធ ឬសម្ពាធទាប។ ប៉ុន្តែវានៅតែរក្សាបាននូវថាមពលទឹកភ្លៀងយ៉ាងមហាសាល ដែលត្រៀមនឹងបង្កជាមហន្តរាយគ្រប់ពេលវេលា។ ស្ថានភាពបែបនេះបានបង្កើតជាបញ្ហាប្រឈមដ៏ស្មុគស្មាញសម្រាប់ប្រព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយជាតិ។ ដោយសារឥទ្ធិពលរបស់វាមានសភាពមិនទៀងទាត់ និងពិបាកក្នុងការប៉ាន់ស្មានឱ្យបានច្បាស់លាស់។ ក្នុងចំណោមគ្រោះថ្នាក់ដែលបង្កឡើងដោយព្យុះទាំងនេះ គ្រោះទឹកជំនន់ភ្លាមៗ ត្រូវបានចាត់ទុកថាជាឃាតករលាក់មុខដ៏កាចសាហាវបំផុត។ ដែលកើតចេញពីឥទ្ធិពលបន្ទាប់បន្សំនៃព្យុះ បើទោះបីជាកម្លាំងខ្យល់បានចុះខ្សោយទៅហើយក្ដី។ ព្យុះតំបន់ក្ដៅបាននាំមកនូវពពកក្រាស់ៗ និងសំណើមយ៉ាងសន្ធឹកសន្ធាប់ពីសមុទ្រ។ ដែលបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងក្នុងកម្រិតខ្ពស់ខុសពីធម្មតា និងក្នុងរយៈពេលដ៏ខ្លីបំផុត។ បរិមាណទឹកភ្លៀងដ៏ច្រើនលើសលប់នេះ បានធ្វើឱ្យប្រព័ន្ធបង្ហូរទឹកធម្មជាតិ ដូចជាប្រឡាយ ស្ទឹង និងអូរ មិនអាចរំដោះទឹកចេញបានទាន់ពេលវេលា។ ដែលជាហេតុនាំឱ្យទឹកជន់ឡើងយ៉ាងគំហុក លិចលង់លំនៅដ្ឋាន សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងតំបន់ងាយរងគ្រោះ។ អ្វីដែលធ្វើឱ្យទឹកជំនន់ភ្លាមៗមានភាពខុសប្លែក និងគ្រោះថ្នាក់ជាងទឹកជំនន់ទន្លេមេគង្គដែលឡើងសន្សឹមៗនោះគឺ ចរន្តទឹកបោកបក់ខ្លាំង និងល្បឿននៃការជន់លិច។ នៅពេលដែលភ្លៀងធ្លាក់ខ្លាំងនៅតំបន់ខ្ពង់រាប ឬជួរភ្នំ ទឹកនឹងហូរចុះមកក្រោមយ៉ាងគំហុកដូចជាកម្លាំងរលកយក្ស។ ដែលមានថាមពលខ្លាំងអាចកាត់ផ្ដាច់ផ្លូវថ្នល់ជាតិ ស្រុតបាក់ស្ពាន និងរុញច្រានផ្ទាំងថ្ម ឬដើមឈើឱ្យមកបោកបក់លើលំនៅដ្ឋានប្រជាពលរដ្ឋក្នុងមួយប៉ព្រិចភ្នែក។ ល្បឿនដ៏លឿននេះមិនផ្ដល់ពេលវេលាគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋក្នុងការជម្លៀសទ្រព្យសម្បត្តិ ឬសត្វពាហនៈឡើយ។ ដែលជាហេតុធ្វើឱ្យមានការបាត់បង់ជីវិត និងការខូចខាតទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរនៅតាមសហគមន៍ដែលស្ថិតនៅតាមដងស្ទឹង ឬជើងភ្នំ។ ការយល់ដឹងអំពីសក្ដានុពលនៃគ្រោះថ្នាក់ពីព្យុះតំបន់ក្ដៅ និងទឹកជំនន់ភ្លាមៗ គឺជាគន្លឹះដ៏សំខាន់ក្នុងការកាត់បន្ថយហានិភ័យ។ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធរំដោះទឹកនៅតាមទីប្រជុំជន និងការបង្កើតប្រព័ន្ធប្រកាសអាសន្នឱ្យបានឆាប់រហ័សដល់កម្រិតមូលដ្ឋាន នឹងជួយឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ និងអាចត្រៀមលក្ខណៈសង្គ្រោះជីវិតបានទាន់ពេលវេលា។ ភាពធន់របស់សង្គមជាតិចំពោះមុខគ្រោះធម្មជាតិទាំងនេះ អាស្រ័យទៅលើការរួមបញ្ចូលគ្នារវាងការប្រើប្រាស់បច្ចេកវិទ្យាឧតុនិយមទំនើប និងការយល់ដឹងអំពីស្ថានភាពភូមិសាស្ត្រជាក់ស្ដែងនៅតាមតំបន់នីមួយៗ ដែលងាយនឹងរងគ្រោះដោយសារកម្លាំងទឹកដ៏មហិមានេះ។ ឥទ្ធិពលនៃខ្យល់កន្ត្រាក់ និងបាតុភូតផ្គររន្ទះ ដែលអមមកជាមួយព្យុះតំបន់ក្ដៅ គឺជាកម្លាំងបំផ្លិចបំផ្លាញដ៏គួរឱ្យខ្លាចខ្លាំងបំផុតមួយ។ ដែលជារឿយៗតែងតែបង្កជាមហន្តរាយដល់ជីវិត និងទ្រព្យសម្បត្តិក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។ នៅពេលដែលប្រព័ន្ធសម្ពាធទាប ឬព្យុះបក់កាត់មកដល់ដីគោក វាបានបង្កើតឱ្យមានការប្រែប្រួលសម្ពាធអាកាសធាតុយ៉ាងគំហុក។ ដែលជំរុញឱ្យមានចរន្តខ្យល់បោកបក់ក្នុងល្បឿនលឿន និងមានទិសដៅមិនច្បាស់លាស់។ ស្ថានភាពនេះមិនត្រឹមតែជារលកខ្យល់ធម្មតានោះទេ ប៉ុន្តែវាគឺជា ខ្យល់កន្ត្រាក់ ដែលមានថាមពលមហិមា អាចវាយប្រហារទៅលើរាល់រចនាសម្ព័ន្ធទាំងឡាយណាដែលស្ថិតនៅក្នុងគន្លងផ្លូវរបស់វា ដោយមិនមានការព្រមានទុកជាមុនឡើយ។ ការបំផ្លាញសំណង់ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត គឺជាលទ្ធផលដោយផ្ទាល់នៃកម្លាំងខ្យល់កន្ត្រាក់ដ៏កាចសាហាវនេះ។ នៅតាមតំបន់ជនបទ ដែលផ្ទះសម្បែងភាគច្រើនត្រូវបានសាងសង់ឡើងពីឈើ ឬស័ង្កសី និងមិនទាន់មានលក្ខណៈបច្ចេកទេសរឹងមាំគ្រប់គ្រាន់ ខ្យល់កន្ត្រាក់អាចបោកបក់ឱ្យរបើកដំបូលផ្ទះទាំងស្រុង ឬរុញច្រានឱ្យរលំទ្រេតក្នុងមួយប៉ព្រិចភ្នែក។ លើសពីនេះ កម្លាំងខ្យល់ដ៏ខ្លាំងក្លានេះក៏មានសមត្ថភាពបំបាក់ដើមឈើធំៗឱ្យដួលសង្កត់លើលំនៅដ្ឋាន និងរលំបង្គោលអគ្គិសនី។ ដែលមិនត្រឹមតែបង្កការខូចខាតទ្រព្យសម្បត្តិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតជាហានិភ័យនៃគ្រោះថ្នាក់ឆក់ចរន្តអគ្គិសនីដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះទៀតផង។ សម្រាប់អ្នកដែលស្នាក់នៅក្នុងផ្ទះដែលមិនរឹងមាំ ស្ថានភាពនេះគឺជាការប្រឈមមុខនឹងគ្រោះថ្នាក់ដល់អាយុជីវិតដោយផ្ទាល់ពីកម្ទេចកម្ទីសំណង់ដែលហោះហើរតាមខ្យល់។ ទន្ទឹមនឹងការបំផ្លាញផ្នែករូបវន្ត គ្រោះថ្នាក់ដោយសាររន្ទះ ក៏ជាឃាតករលាក់មុខដែលមកជាមួយឥទ្ធិពលព្យុះ និងការប្រែប្រួលអាកាសធាតុយ៉ាងគំហុក។ ក្នុងកំឡុងពេលដែលមានព្យុះតំបន់ក្ដៅ ការកកិតនៃចរន្តអគ្គិសនីនៅក្នុងពពកដែលផ្ទុកទៅដោយសំណើមខ្ពស់ បានបង្កឱ្យមានបាតុភូតផ្គររន្ទះកើតឡើងយ៉ាងញឹកញាប់ និងមានកម្លាំងខ្លាំង។ ប្រទេសកម្ពុជាត្រូវបានកត់សម្គាល់ថា ជាប្រទេសមួយដែលមានអត្រារងគ្រោះ និងបាត់បង់ជីវិតដោយសាររន្ទះបាញ់ខ្ពស់ជាងគេបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ គ្រោះថ្នាក់នេះជារឿយៗកើតឡើងចំពោះកសិករដែលកំពុងបំពេញការងារនៅវាលស្រែ ឬប្រជាពលរដ្ឋដែលជ្រកក្រោមដើមឈើធំៗក្នុងពេលមានភ្លៀងផ្គរ។ ដែលពួកគាត់មិនបានដឹងថាខ្លួនកំពុងស្ថិតក្នុងចំណុចទាញយកចរន្តអគ្គិសនីពីមេឃមកដីនោះឡើយ។ ផលប៉ះពាល់នៃរន្ទះបាញ់មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់មនុស្ស និងសត្វពាហនៈប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបំផ្លាញឧបករណ៍អេឡិចត្រូនិច និងប្រព័ន្ធបញ្ជូនថាមពលអគ្គិសនី ដែលនាំឱ្យមានការដាច់ចរន្តអគ្គិសនីក្នុងទ្រង់ទ្រាយធំផងដែរ។ ការរួមបញ្ចូលគ្នារវាងខ្យល់កន្ត្រាក់ដែលបោកបក់បំបាក់អ្វីៗគ្រប់យ៉ាង និងរន្ទះបាញ់ដែលកើតឡើងឥតដាច់សូរ បានបង្កើតជាមជ្ឈដ្ឋានដ៏គួរឱ្យខ្លាច និងគ្រោះថ្នាក់បំផុតសម្រាប់សាធារណជន។ ស្ថានភាពនេះតម្រូវឱ្យមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីការការពារខ្លួន ដូចជាការស្នាក់នៅក្នុងអគារដែលរឹងមាំ និងមានប្រព័ន្ធការពាររន្ទះត្រឹមត្រូវ។ ក៏ដូចជាការជៀសវាងការប្រើប្រាស់ឧបករណ៍ទាក់ទង និងការនៅវាលក្នុងកាលៈទេសៈដែលមានភ្លៀងផ្គរខ្លាំង។ ជារួមមក ឥទ្ធិពលខ្យល់កន្ត្រាក់ និងផ្គររន្ទះដែលមកជាមួយព្យុះតំបន់ក្ដៅ គឺជាការតេស្តសាកល្បងនូវភាពធន់នៃសំណង់ និងការយល់ដឹងពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ ការវិនិយោគលើការសាងសង់លំនៅដ្ឋានដែលមានភាពធន់នឹងខ្យល់ និងការដំឡើងប្រព័ន្ធការពាររន្ទះនៅតាមអគារសាធារណៈ និងតំបន់សហគមន៍ គឺជាយុទ្ធសាស្ត្រចាំបាច់បំផុតក្នុងការកាត់បន្ថយអត្រាមរណភាព។ ការអប់រំផ្សព្វផ្សាយអំពីវិធានការសុវត្ថិភាពក្នុងពេលមានព្យុះ នឹងជួយឱ្យប្រជាពលរដ្ឋអាចការពារខ្លួន និងក្រុមគ្រួសារបានកាន់តែប្រសើរឡើង ចំពោះមុខបាតុភូតធម្មជាតិដ៏សាហាវដែលមិនអាចគ្រប់គ្រងបានទាំងនេះ។ ការរអិលបាក់ដីនៅតាមតំបន់ខ្ពង់រាប និងតំបន់ជួរភ្នំ គឺជាហានិភ័យដ៏ធ្ងន់ធ្ងរមួយដែលជារឿយៗកើតមានឡើងជាបន្តបន្ទាប់បន្ទាប់ពីឥទ្ធិពលនៃព្យុះតំបន់ក្ដៅបានបោកបក់កាត់។ សម្រាប់បណ្ដាខេត្តដែលស្ថិតនៅតាមតំបន់ភូមិសាស្ត្រស្មុគស្មាញ ដូចជាខេត្តនៅតាមជួរភ្នំក្រវាញ ជួរភ្នំដងរែក និងតំបន់មាត់សមុទ្រ ព្យុះមិនត្រឹមតែនាំមកនូវខ្យល់ និងទឹកជំនន់ប៉ុណ្ណោះទេ។ ប៉ុន្តែវាគឺជាភ្នាក់ងារដ៏ចម្បងដែលធ្វើឱ្យរចនាសម្ព័ន្ធដីមានការប្រែប្រួល និងបាត់បង់លំនឹងធម្មជាតិ។ បាតុភូតនេះបង្កការគំរាមកំហែងយ៉ាងខ្លាំងក្លាដល់សន្តិសុខរស់នៅរបស់ប្រជាពលរដ្ឋ និងស្ថិរភាពនៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់របស់ជាតិ។ មូលហេតុគ្រឹះដែលនាំឱ្យមានការបាត់បង់លំនឹងដី គឺកើតចេញពីកម្រិតសំណើមដែលកើនឡើងហួសប្រមាណក្នុងកំឡុងពេលមានភ្លៀងធ្លាក់ខ្លាំងឥតដាច់។ នៅពេលដែលព្យុះនាំមកនូវរបបទឹកភ្លៀងយ៉ាងសន្ធឹកសន្ធាប់ ដីនៅតាមចង្កេះភ្នំ និងជម្រាលភ្នំនឹងស្រូបយកទឹកចូលទៅក្នុងស្រទាប់ក្រោមយ៉ាងជ្រៅ ដែលធ្វើឱ្យទម្ងន់នៃដីកើនឡើងជាលំដាប់ ខណៈដែលកម្លាំងស្អិតរមួតរវាងស្រទាប់ដី និងថ្មត្រូវចុះខ្សោយ។ នៅពេលដែលសម្ពាធទឹកនៅក្នុងចន្លោះដីឡើងដល់កម្រិតកំពូល វានឹងបណ្ដាលឱ្យមានការបាក់ស្រុតស្រទាប់ដី និងថ្មយ៉ាងគំហុកពីលើភ្នំមកក្រោម។ ដែលអាចលេបត្របាក់លំនៅដ្ឋាន និងសហគមន៍ដែលរស់នៅតាមចង្កេះភ្នំក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ ដែលធ្វើឱ្យការជម្លៀសខ្លួនទាន់ពេលវេលាមានការលំបាកបំផុត។ ក្រៅពីការប៉ះពាល់ដល់លំនៅដ្ឋាន ការបិទផ្លូវធ្វើដំណើរ និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ គឺជាផលវិបាកដ៏ធំមួយទៀតដែលបង្កឡើងដោយការរអិលបាក់ដី។ នៅពេលដែលមានការបាក់ដីកើតឡើង ផ្ទាំងថ្មធំៗ ដើមឈើ និងភក់ជ្រាំរាប់ពាន់តោននឹងធ្លាក់ចុះមកកកស្ទះនៅលើដងផ្លូវជាតិ ឬផ្លូវលំដែលកាត់តាមតំបន់ភ្នំ។ ដែលជារឿយៗបណ្ដាលឱ្យមានការកាត់ផ្ដាច់ចរាចរណ៍ទាំងស្រុង។ ស្ថានភាពនេះមិនត្រឹមតែធ្វើឱ្យការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋត្រូវជាប់គាំងប៉ុណ្ណោះទេ។ ប៉ុន្តែអ្វីដែលគ្រោះថ្នាក់បំផុតនោះគឺវាបានរារាំងដល់កិច្ចប្រតិបត្តិការសង្គ្រោះបន្ទាន់ និងការបញ្ជូនជំនួយស្បៀងអាហារ ឬសេវាវេជ្ជសាស្ត្រទៅកាន់តំបន់ដែលកំពុងរងគ្រោះដោយសារព្យុះ។ ដែលធ្វើឱ្យស្ថានភាពគ្រោះមហន្តរាយកាន់តែដុនដាប និងស្មុគស្មាញ។ បន្ថែមលើនេះ ការរអិលបាក់ដីក៏បានបំផ្លាញនូវគម្របព្រៃឈើ និងប្រព័ន្ធអេកូឡូស៊ីនៅតាមជម្រាលភ្នំ ដែលជាអ្នកដើរតួជាអ្នកការពារដីតាមធម្មជាតិ។ នៅពេលដែលតំបន់មួយធ្លាប់រងគ្រោះដោយការបាក់ដី វានឹងក្លាយជាតំបន់ដែលងាយរងគ្រោះកាន់តែខ្លាំងនៅពេលមានភ្លៀងធ្លាក់លើកក្រោយៗទៀត។ ព្រោះរចនាសម្ព័ន្ធដីត្រូវបានខូចខាត និងបាត់បង់ឫសឈើដែលជួយទប់លំនឹង។ បញ្ហានេះតម្រូវឱ្យមានការសិក្សាភូមិសាស្ត្រឱ្យបានច្បាស់លាស់មុននឹងរៀបចំការតាំងទីលំនៅ ឬការសាងសង់ផ្លូវថ្នល់។ ដើម្បីជៀសវាងតំបន់ដែលមានហានិភ័យខ្ពស់ និងការរៀបចំវិធានការបច្ចេកទេសការពារជម្រាលភ្នំឱ្យបានរឹងមាំ។ ដើម្បីទប់ទល់នឹងកម្លាំងធម្មជាតិក្នុងយុគសម័យនៃបម្រែបម្រួលអាកាសធាតុនេះ។ ជារួមមក ការរអិលបាក់ដីនៅតំបន់ខ្ពង់រាបគឺជាឥទ្ធិពលបំផ្លិចបំផ្លាញនៃព្យុះដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងការរៀបចំផែនការការពារយូរអង្វែង។ ការការពារព្រៃឈើនៅតាមតំបន់ភ្នំ និងការបង្កើតប្រព័ន្ធតាមដានសញ្ញាគ្រោះថ្នាក់នៃការបាក់ដី គឺជាកិច្ចការចាំបាច់ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ ភាពជោគជ័យក្នុងការគ្រប់គ្រងគ្រោះមហន្តរាយប្រភេទនេះ អាស្រ័យទៅលើការយល់ដឹងពីលក្ខណៈភូមិសាស្ត្រ និងការត្រៀមលក្ខណៈឆ្លើយតបឱ្យបានឆាប់រហ័ស។ ដើម្បីធានាបាននូវសុវត្ថិភាពសម្រាប់សហគមន៍ដែលរស់នៅតាមតំបន់ដែលមានហានិភ័យខ្ពស់ទាំងនោះ។ ផលប៉ះពាល់លើវិស័យកសិកម្ម និងសន្តិសុខស្បៀង ដែលបង្កឡើងដោយឥទ្ធិពលនៃព្យុះតំបន់ក្ដៅ គឺជាវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុតសម្រាប់ប្រជាកសិករខ្មែរ។ ព្រោះវាបានវាយប្រហារចំ ឆ្នាំងបាយ និងកម្លាំងផលិតកម្មចម្បងរបស់ពួកគាត់។ នៅក្នុងបរិបទនៃប្រទេសកម្ពុជា ដែលវិស័យកសិកម្មនៅតែជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជនបទ ព្យុះមិនត្រឹមតែនាំមកនូវការខូចខាតរូបវន្តប៉ុណ្ណោះទេ។ ប៉ុន្តែវាបានបំផ្លាញនូវក្ដីសង្ឃឹម និងផល្លានុផលដែលកសិករបានខិតខំដាំដុះអស់រយៈពេលជាច្រើនខែក្នុងមួយប៉ព្រិចភ្នែក។ ការប្រែប្រួលអាកាសធាតុបានធ្វើឱ្យឥទ្ធិពលព្យុះមានសភាពមិនទៀងទាត់។ ដែលជារឿយៗវាតែងតែកើតឡើងចំពេលដែលដំណាំកសិកម្មកំពុងលូតលាស់ល្អ ឬជិតដល់រដូវប្រមូលផល ដែលបង្កជាមហន្តរាយដល់សន្តិសុខស្បៀងថ្នាក់ជាតិ។ បញ្ហាប្រឈមដ៏ធំបំផុតគឺ ការលិចលង់ និងការខូចខាតដំណាំស្រូវក្នុងទ្រង់ទ្រាយធំ។ នៅពេលដែលព្យុះនាំមកនូវទឹកជំនន់ភ្លាមៗ ឬភ្លៀងធ្លាក់ជោកជាំខ្លាំង ផ្ទៃដីស្រែរាប់ម៉ឺនហិកតាត្រូវរងការលិចលង់យ៉ាងគំហុក។ សម្រាប់ស្រូវដែលជិតដល់រដូវប្រមូលផល ការលិចទឹកត្រឹមតែរយៈពេល ២ ទៅ ៣ ថ្ងៃ អាចធ្វើឱ្យគ្រាប់ស្រូវដុះពន្លកលើដើម ឬរលួយខូចគុណភាពទាំងស្រុង។ ដែលធ្វើឱ្យកសិករមិនអាចប្រមូលផលបាន ឬលក់មិនបានថ្លៃ។ លើសពីនេះ កម្លាំងខ្យល់កន្ត្រាក់ដែលមកជាមួយព្យុះ ក៏បានបោកបក់ឱ្យដើមស្រូវដួលរាបដល់ដី ដែលធ្វើឱ្យការច្រូតកាត់មានការលំបាក និងបង្កើនការខាតបង់ទិន្នផលកាន់តែខ្លាំង។ ការបាត់បង់ផលិតផលកសិកម្មបែបនេះ មានន័យថាកសិករត្រូវបាត់បង់ទាំងដើមទុន ទាំងកម្លាំងកាយ និងត្រូវធ្លាក់ចូលក្នុងបំណុលវណ្ឌកជាបន្តបន្ទាប់។ ទន្ទឹមនឹងការខូចខាតដំណាំ ការបាត់បង់ និងគ្រោះថ្នាក់ដល់សត្វពាហនៈ ក៏ជាបន្ទុកសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរមួយទៀតសម្រាប់គ្រួសារនៅតាមជនបទ។ សត្វពាហនៈដូចជា គោ ក្របី ជ្រូក និងបសុបក្សី គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ និងជាដើមទុនបម្រុងសម្រាប់កសិករ ប៉ុន្តែក្នុងកំឡុងពេលមានព្យុះ ពួកវាងាយនឹងរងគ្រោះដោយសារទឹកជំនន់គំហុក និងខ្យល់បោកបក់ខ្លាំង។ ទឹកជំនន់ដែលជន់ឡើងលឿនពេក អាចធ្វើឱ្យសត្វពាហនៈត្រូវហូរនាំទៅតាមទឹក ឬស្លាប់ដោយសារការឆ្លងជំងឺផ្សេងៗបន្ទាប់ពីទឹកស្រក។ ព្រោះជម្រកសត្វត្រូវបានបំផ្លាញ និងខ្វះខាតចំណីអាហារដែលមានអនាម័យ។ ការបាត់បង់សត្វពាហនៈមួយក្បាលៗ ស្មើនឹងការបាត់បង់ទ្រព្យសម្បត្តិសន្សំពេញមួយជីវិតរបស់កសិករ។ ដែលធ្វើឱ្យសមត្ថភាពក្នុងការស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញបន្ទាប់ពីគ្រោះមហន្តរាយមានភាពយឺតយ៉ាវបំផុត។ លើសពីនេះ ផលប៉ះពាល់លើសន្តិសុខស្បៀងមិនត្រឹមតែកើតឡើងចំពោះកសិករម្ចាស់ស្រែប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់អ្នកប្រើប្រាស់នៅក្នុងទីក្រុងផងដែរ។ នៅពេលដែលការផ្គត់ផ្គង់កសិផលធ្លាក់ចុះដោយសារការបំផ្លាញពីព្យុះ វានឹងរុញច្រានឱ្យតម្លៃស្បៀងអាហារនៅលើទីផ្សារហក់ឡើងខ្ពស់។ ដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេសអ្នកដែលមានចំណូលទាប។ វិបត្តិនេះអាចឈានទៅដល់ការខ្វះខាតអាហារូបត្ថម្ភនៅក្នុងតំបន់ដាច់ស្រយាល។ ដែលការដឹកជញ្ជូនស្បៀងអាហារត្រូវបានកាត់ផ្ដាច់ដោយសារផ្លូវថ្នល់ខូចខាត។ ជារួមមក ផលប៉ះពាល់លើវិស័យកសិកម្ម និងសន្តិសុខស្បៀង ដែលបង្កឡើងដោយព្យុះ គឺជាបញ្ហាអាទិភាពដែលទាមទារឱ្យមានយន្តការការពារ និងសង្គ្រោះឱ្យបានហ្មត់ចត់។ ការលើកកម្ពស់ការប្រើប្រាស់ពូជស្រូវដែលធន់នឹងការលិចទឹក ការកសាងទីទួលសុវត្ថិភាពសម្រាប់សត្វពាហនៈ និងការរៀបចំប្រព័ន្ធធានារ៉ាប់រងដំណាំកសិកម្ម គឺជាវិធានការយូរអង្វែងដើម្បីពង្រឹងភាពធន់របស់កសិករ។ នៅពេលដែលយើងអាចការពារសមិទ្ធផលកសិកម្ម និងសត្វពាហនៈរបស់ពួកគាត់បាននោះយើងក៏កំពុងការពារនូវស្ថិរភាពសេដ្ឋកិច្ច និងសន្តិសុខស្បៀងរបស់ជាតិទាំងមូលចំពោះមុខគ្រោះមហន្តរាយធម្មជាតិផងដែរ។